ចំណែកឯបបរសាច់មាន់វិញ ភាគច្រើនគេធ្វើវានៅពេលរសៀលឬពេលល្ងាច។ មាន់ដែលភាគច្រើនគេយកមកធ្វើជាប្រភេទមាន់ស្វិត ប៉ុន្តែគេក៏អាចយកមាន់ផុយធម្មតាក៏បានទៅតាមចំណង់ចំណូលចិត្ត។ សម្រាប់គ្រឿងផ្សំសម្រាប់ធ្វើបបរមាន់នេះមានច្រើនមុខ ប៉ុន្តែយើងដាក់បានទៅតាមអ្វីដែលយើងមាន ដែលគ្រឿងផ្សំទាំងអស់មានដូចជា មាន់ ឆ្អឹងស៊ុប បង្គានិងមឹកក្រៀម អង្ករ ខ្ទឹមសចិញ្ច្រាំ សៀងផ្អែម ឆៃប៉ូវប្រៃ ផ្សិតចំបើង ម្ទេសឆា ម្រេច ជីវ៉ាន់ស៊ុយ ជីរណា ស្លឹកខ្ទឹម សណ្តែកបណ្តុះនិងខ្ញី។ រីឯគ្រឿងទេសវិញមានដូចជា ទឹកត្រី ស្ករស ម្សៅស៊ុប ប្រេងខ្យង។ ចំណែកឯបបរសាច់ជ្រូកវិញ ក៏ពេញនិយមខ្លាំងដូចបបរសាច់មាន់ដែរ។ ប៉ុន្តែគ្រឿងផ្សំខុសគ្នាបន្តិច ដោយបន្ថែមគ្រឿងក្នុងជ្រូកដូច ថ្លើមជ្រូក ពោះវៀនខ្ចី ។ មួយវិញទៀតគេអាចបរិភោគជាមួយឆាខ្វៃ ឬគុយទាវឆា បានដែរទៅតាមអ្វីដែរគេចូលចិត្ត។